ក្រមាត្រូវបានត្បាញចេញពីអំបោះ ដែលមានក្រឡាខ្វែងគ្នា។ ក្រមាគឺជាអត្តសញ្ញាណមួយដែលធ្វើឱ្យប្រជាជនខ្មែរមានលក្ខណៈខុសប្លែកពីជនជាតិថៃ វៀតណាម និងឡាវដែលជាប្រទេសជិតខាងផងដែរ។ លើសពីនេះទៀត ក្រមាអាចប្រើសម្រាប់រុំក្បាល ការពារកម្ដៅពេលកំពុងធ្វើការ ដើម្បីបង្ហាញពីអត្តសញ្ញាណជាខ្មែរ ក្នុងពិធីបុណ្យសាសនាជាដើម។ ក្រមាត្រូវបានគេប្រើសឹងតែគ្រប់វ័យ ប៉ុន្តែគោលបំណងនៃការប្រើគឺអាស្រ័យទៅតាមអាយុ និងជំនាន់របស់អ្នកប្រើ។ សម្រាប់កុមារតូចៗ ក្រមាត្រូវបានប្រើសម្រាប់ចងរុំក្បាលការពារពួកគេពីកម្ដៅថ្ងៃ។ មួយទៀត គេក៏អាចប្រើក្រមាចងព័ទ្ធជុំវិញក្លៀកកុមារតូចៗ ដើម្បីបង្រៀនគាត់ឱ្យចេះដើរផងដែរ ឬជួនកាល គេយកក្រមាចងរុំធ្វើជាកូនអង្រឹងសម្រាប់តុក្កតា ដើម្បីឱ្យក្មេងតូចៗអាចលេងសប្បាយបាន។ ក្រមាគឺជាផ្នែកមួយនៃការធំធាត់ឡើងរបស់កុមារា កុមារីខ្មែរស្ទើតែទាំងអស់ដោយឱពុកម្ដាយពួកគេច្រើនតែប្រើវាដើម្បីជូតខ្លួន និង បាំងថ្ងៃឱ្យកូន។។ មួយវិញទៀត ទោះបីជាមិនសូវញឹកញាប់ក៏ដោយ ក៏ពេលខ្លះក្រមាត្រូវបានយកទៅចងជាអង្រឹងនៅលើដៃកង់ សម្រាប់ឱ្យកុមារតូចជិះពីមុខផងដែរ។ ចំពោះមនុស្សជំទង់វិញ គេប្រើក្រមា ដើម្បីរុំក្បាល បង់ក ឬ ដាក់លើស្មា។ មនុស្សជំទង់ខ្លះទៀតក៏បានរួមបញ្ចូលក្រមាទៅក្នុងសម្លៀកបំពាក់ទាន់សម័យផងដែរ ដូចជា យកមកចងចង្កេះ រុំក្បាល ឬ ព័ទ្ធចំហៀង។ មួយទៀត គេក៏៏អាចប្រើក្រមានៅពេលជួយឪពុកម្ដាយធ្វើការងារផ្ទះ ឬ ការងារស្រែចម្ការផងដែរ គឺ ដើម្បីជូតញើស និងបាំងថ្ងៃ។ គេក៏អាចប្រើក្រមាក្នុងកម្មវិធីវប្បធម៌របស់សាលារៀន ដូចជានៅពេលចូលឆ្នាំខ្មែរជាដើម។ អំឡុងពេលនេះ យើងឃើញថា មានយុវជន យុវនារីវ័យជំទង់ជាច្រើនបានប្រើប្រាស់ក្រមា សម្រាប់ជាការតុបតែងលម្អក្នុងបុណ្យប្រពៃណីខ្មែរ។ ចំពោះមនុស្សពេញវ័យចន្លោះពី២០ទៅ៣០ឆ្នាំ គេក៏ប្រើក្រមាក្នុងគោលបំណងជាច្រើនដែរ។ នៅតាមជនបទ គេឃើញថាមនុស្សពេញវ័យច្រើននៅចន្លោះអាយុនេះ ប្រើក្រមាពេលធ្វើការងារស្រែចម្ការ ពេលជិះម៉ូតូចេញទៅក្រៅ ឬ ដើម្បីយួរឥវ៉ាន់ជាដើម។ កាលពីមុនក៏មានអ្នកខ្លះ ប្រើក្រមាដើម្បីខ្ចប់ជាបង្វិចខោអាវ ឬ ខ្ចប់អាហារដើម្បីដាក់ទៅស្រែផងដែរ។ ដោយឡែកទៅទីក្រុងវិញ ការប្រើប្រាស់ក្រមាគឺផ្តោតច្រើនជាងទៅលើភាពទាន់សម័យ និងវត្ថុកេរដំណែល។ មានយុវវ័យខ្មែរជាច្រើនបានច្នៃក្រមាទៅជាកាបូប អាវ សំពត់ ដើម្បីពាក់ ហើយបង្ហាញពីមោទនភាពជាខ្មែរ។ ចំពោះមនុស្សពេញវ័័យចន្លោះពី ៣០ទៅ៥០ឆ្នាំវិញ ការប្រើប្រាស់ក្រមារបស់ពួកគេក៏មិនសូវខុសគ្នាប៉ុន្មានដែរ។ ជាទូទៅ គេប្រើក្រមាសម្រាប់ការងារធ្ងន់ៗ ក្រោមព្រះអាទិត្យ ឬ ក្រោមភ្លៀងជាដើម។ លើសពីនោះ គេក៏អាចប្រើក្រមា ដើម្បីស្ពាយឥវ៉ាន់ ឬ ស្ពាយកូនតូចៗនៅពីខាងមុខ ឬ ខាងក្រោយបានថែមទៀតផង។ នៅក្នុងផ្ទះបាយ គេប្រើក្រមាជា កន្លែងជូតចង្រ្កាន ឬ រំសក់នៅពេលធ្វើការងារ ឬ ចម្អិនអាហារជាដើម។ បុរស និងស្ត្រីក៏ប្រើក្រមាដើម្បីចូលរួមពិធីសាសនា ឬ សម្រាប់ទៅវត្តផងដែរ។ សម្រាប់មនុស្សចាស់ៗវិញ ពួកគាត់ច្រើនតែប្រើក្រមាតាមរបៀបប្រពៃណី ដូចជាសម្រាប់រុំក្បាល រុំចង្កេះ ឬ បត់ទុកឱ្យស្អាតសម្រាប់ប្រើពេលមានពីធីបុណ្យ។ មនុស្សចាស់ប្រើក្រមាសឹងតែគ្រប់ពេល រហូតវាក្លាយទៅជាផ្នែកមួយនៃសម្លៀកបំពាក់ប្រចាំថ្ងៃរបស់ពួកគាត់ទៅហើយ។ មួយវិញទៀត ចាស់ៗក៏ចូលចិត្តប្រើក្រមាធ្វើជាកន្សែងជូតខ្លួនផងដែរ ព្រោះវាស្ដើង ហើយឆាប់ស្ងួត។ បើតាមការសង្កេតឃើញ បុរសៗខ្មែរច្រើនតែយកក្រមាមករុំចង្កេះ ឬ ក្បាលអំឡុងពេលធ្វើការ។ ជួនកាល នៅតាមជនបទ ប្រុសៗក៏យកក្រមាមកស្លៀកដូចជាសារ៉ុង ពេលគេនៅផ្ទះដែរ។ ចំណែកឯស្ត្រីវិញ គេច្រើនតែប្រើក្រមាមករុំក្បាល ធ្វើជាចំណងដើម្បីស្ពាយកូនតូច ឬ ប្រើសម្រាប់បង់កជាដើម។ នៅតាមជនបទ ស្ត្រីៗជាអ្នកលក់ដូរក៏ប្រើក្រមាធ្វើជាទ្រណាប់ក្បាល ពេលគេទូលម្ហូប ឬ នំចំណីដើរលក់ជាដើម។ សរុបមក ក្រមាអាចប្រើបានទាំងប្រុសទាំងស្រី ក្មេង ចាស់ មិនមានប្រកាន់អាយុនោះឡើយ។ ក្រមាមិនត្រឹមតែជាអត្តសញ្ញាណខ្មែរប៉ុណ្ណោះទេ ប៉ុន្តែវាជាអ្វីមួយដែលផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ការរស់នៅរបស់ប្រជាជនខ្មែរ។